ការរកស៊ីលក់ដូរនៅតាមទីផ្សារជាអាជីវកម្មមួយដែលមានឫសគល់យ៉ាងជ្រៅជ្រះក្នុងសង្គមខ្មែរ។ ហើយការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់គឺជាកត្តាគន្លឹះដ៏សំខាន់ដែលជួយរក្សានិងពង្រឹងនូវមុខរបរនេះ។ ដំណើរការនៃការបន្តវេននេះមិនមែនត្រឹមតែជាការផ្ទេរតូបលក់ដូរ ឬទំនិញនោះទេ។ តែវាជាការផ្ទេរនូវចំណេះដឹង បទពិសោធន៍ ជំនាញលក់ដូរ និងជាពិសេសគឺបណ្ដាញទំនាក់ទំនង រវាងអ្នកលក់និងអតិថិជនដ៏រឹងមាំ។ ការបង្រៀនផ្ទាល់មាត់ និងអនុវត្តជាក់ស្តែង មិនដូចជាការសិក្សានៅសាលា ការបន្តវេនអាជីវកម្មលក់ដូរនៅតាមទីផ្សារភាគច្រើនកើតឡើងតាមរយៈការរៀនពីឪពុកម្តាយ បងប្អូន ឬញាតិសន្ដានផ្ទាល់។ អ្នកជំនាន់ក្រោយត្រូវរៀនលក់ រៀនសង្កេត ស្តាប់ និងអនុវត្តតាមបទពិសោធន៍ជាក់ស្ដែងប្រចាំថ្ងៃដែលបន្សល់ទុក។ នេះជារបៀបរៀនដែលមានប្រសិទ្ធភាពខ្ពស់ ព្រោះវាតម្រូវឱ្យអ្នករៀនចេះសម្របខ្លួនទៅនឹងស្ថានភាពពិតប្រាកដ។ ក្រៅពីការចេះទិញដូរ ឬគិតលេខ ការបន្តវេនក៏រួមបញ្ចូលផងដែរនូវជំនាញទន់សំខាន់ៗផងដែរ។ របៀបទាក់ទាញអតិថិជន របៀបនិយាយបញ្ចុះបញ្ចូល និងរបៀបដោះស្រាយបញ្ហាជាមួយអតិថិជន។ ត្រូវមានភាពប៉ិនប្រសប់ក្នុងការកត់សម្គាល់តម្រូវការទីផ្សារ និងត្រូវមានចំណេះដឹងអំពីទំនិញណាដែលលក់ដាច់ ពេលវេលាណាដែលគួរស្ដុកទំនិញ និងរដូវកាលណាដែលត្រូវផ្លាស់ប្ដូរមុខទំនិញ។ របៀបបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំដែលជួយធានានូវប្រភពចំណូលយូរអង្វែង។ អាជីវកម្មខ្លះមានលក្ខណៈពិសេស ឬមុខទំនិញប្រចាំត្រកូលដែលត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួនពីមួយជំនាន់ទៅមួយជំនាន់។ នេះមិនត្រឹមតែជាការរក្សាមុខរបរនោះទេ តែក៏ជាការរក្សានូវបេតិកភណ្ឌវប្បធម៌នៃការលក់ដូរផងដែរ។ កូនចៅច្រើនតែចាប់ផ្តើមជួយឪពុកម្តាយតាំងពីក្មេងម្ល៉េះ ដូចជារៀបចំទំនិញ ជួយគិតលេខសាមញ្ញៗ ឬរត់ទៅទិញរបស់របរដែលខ្វះខាត។ អ្នកជំនាន់មុនតែងតែចែករំលែកបទពិសោធន៍ពីកំហុសដែលខ្លួនធ្លាប់ជួបប្រទះ និងរបៀបដោះស្រាយបញ្ហាដើម្បីឱ្យអ្នកជំនាន់ក្រោយរៀនសូត្រពីវា។ ចំណេះដឹងអំពីការបែងចែកប្រាក់ចំណេញ ការសន្សំសំចៃ ការបង្វិលទុន។ ទោះបីជាការរក្សាប្រពៃណីសំខាន់ក៏ដោយ អ្នកលក់ជំនាន់មុនក៏តែងតែណែនាំពីសារៈសំខាន់នៃការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទីផ្សារ។ ចំពោះការផ្ទេរមុខរបរពីមួយជំនាន់ទៅមួយជំនាន់រមែងតែងតែជួបឧបសគ្គមួយចំនួនផងដែរ។ ជួនកាល កូនចៅអាចនឹងមិនចាប់អារម្មណ៍បន្តអាជីវកម្មដដែលដោយសារតែមានជម្រើសការងារផ្សេងទៀត ឬការផ្លាស់ប្ដូរផ្នត់គំនិត។ ទោះជាយ៉ាងណា ការបន្តវេននេះក៏ជាឱកាសដ៏ល្អសម្រាប់ការរួមបញ្ចូលគ្នានូវចំណេះដឹងចាស់និងថ្មីរួមបញ្ចូលគ្នា ដើម្បីអោយមុខរបរកាន់តែរីកចម្រើន។ អ្នកជំនាន់ថ្មីអាចយកបច្ចេកវិទ្យា ឬគំនិតច្នៃប្រឌិតថ្មីៗមកអនុវត្តលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលអ្នកជំនាន់មុនបានកសាងទុក។ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះ ការរកស៊ីលក់ដូរនៅតាមទីផ្សារក៏កំពុងជួបប្រទះនូវការផ្លាស់ប្ដូរជាបន្តបន្ទាប់ដែរ។ ការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់លែងត្រឹមតែផ្ទេរបទពិសោធន៍ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗផងដែរ។ អ្នកលក់ជំនាន់ថ្មីជាច្រើនបានចាប់ផ្ដើមប្រើប្រាស់ការទូទាត់តាមរយៈ ឃ្យូអរកូដ ឬកម្មវិធីទូរសព្ទ ដូចជា អេបីអេ, វីង, ទ្រូម៉ាន់នី ជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន។ សកម្មភាពទាំងនេះ អាចជួយកាត់បន្ថយការកាន់សាច់ប្រាក់ និងបង្កើនល្បឿននៃការទូទាត់។ លើសពីនេះ មុខរបរលក់ដូរមួយចំនួន ជាពិសេសមុខទំនិញដែលមានលក្ខណៈពិសេស ឬធ្វើដោយដៃ បានចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សាយពីផលិតផល និងទាក់ទាញអតិថិជនថ្មីៗ។ រីឯ ការគ្រប់គ្រងស្តុក និងការបញ្ជាទិញតាមទូរសព្ទ អ្នកលក់ខ្លះបានប្រើប្រាស់កម្មវិធីនៅលើទូរសព្ទដៃដើម្បីគ្រប់គ្រងទំនិញក្នុងស្តុក។ របៀបធ្វើការបញ្ជាទិញពីអ្នកផ្គត់ផ្គង់ ដែលជួយឱ្យការគ្រប់គ្រងកាន់តែមានរបៀបរៀបរយ និងកាត់បន្ថយពេលវេលា។ ក្រៅពីទំនាក់ទំនងផ្ទាល់មាត់ អតិថិជនអាចត្រូវបានបញ្ចូលទៅក្នុងក្រុមឆាត ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីទំនិញ ឬការបញ្ចុះតម្លៃ។ ភាពជោគជ័យនៃការបន្តវេនអាជីវកម្មនៅតាមទីផ្សារនាពេលបច្ចុប្បន្ន គឺស្ថិតនៅលើការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាងចំណេះដឹងប្រពៃណី និងការច្នៃប្រឌិតបច្ចេកវិទ្យា។ អ្នកជំនាន់មុនផ្ដល់នូវចំណេះដឹងដ៏មានតម្លៃអំពីរបៀបជ្រើសរើសវត្ថុធាតុដើមល្អ។ ការរៀបចំទំនិញឱ្យមានគុណភាព និងការរក្សារសជាតិប្រពៃណី ដែលជាចំណុចទាក់ទាញដ៏សំខាន់របស់ទីផ្សារ។ ដូចគ្នានេះដែរ អ្នកជំនាន់ថ្មីអាចនាំយកបច្ចេកវិទ្យា និងគំនិតគ្រប់គ្រងថ្មីៗមកអនុវត្តន៍។ នេះដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន និងធ្វើឱ្យប្រតិបត្តិការលក់ដូរកាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកវិទ្យាអាចជួយពង្រីកមូលដ្ឋានអតិថិជនពីក្នុងតំបន់ទៅដល់អ្នកដែលនៅឆ្ងាយ ដែលមិនអាចមកទិញផ្ទាល់ដល់ទីផ្សារបាន។ សរុបសេចក្តីមក ការបន្តវេនអាជីវកម្មលក់ដូរនៅតាមទីផ្សារគឺជាដំណើរការមួយដែលពោរពេញទៅដោយតម្លៃ វាមិនត្រឹមតែជាការផ្ទេរមុខរបរនោះទេ ប៉ុន្តែជាការបញ្ជូនបន្តនូវមរតកចំណេះដឹង បទពិសោធន៍ និងការសម្របខ្លួនទៅនឹងបរិបទសង្គមថ្មីៗ។ ជាពិសេស ក៏ធានានូវនិរន្តរភាព និងភាពរុងរឿងរបស់អាជីវកម្មប្រពៃណីដែលមានតកូនតចៅផងដែរ។